ការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍ គឺជាសកម្មភាពកម្សាន្ត និងកីឡាដ៏មានប្រជាប្រិយភាពបំផុតមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ វាជាការរួមបញ្ចូលគ្នារវាងការថែទាំសុខភាព និងការកសាងទំនាក់ទំនងសង្គមក្នុងបរិយាកាសដ៏រីករាយ។ គោលបំណងចម្បងនៃការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍ គឺដើម្បីពង្រឹងសុខភាពរាងកាយឱ្យមានភាពរឹងមាំបន្ទាប់ពីធ្វើការអស់មួយសប្តាហ៍។ យើងចង់ប្រើប្រាស់ពេលវេលាទំនេរនៅថ្ងៃសៅរ៍ និងអាទិត្យឱ្យមានប្រយោជន៍ជាជាងការចំណាយពេលដេក ឬលេងទូរស័ព្ទច្រើនហួសហេតុ។ ការចូលរួមក្រុមវាយសីមានគោលដៅបង្កើតនូវបណ្តាញទំនាក់ទំនងថ្មីៗជាមួយមនុស្សដែលមកពីវិស័យការងារខុសៗគ្នា។ យើងមានបំណងចង់បង្កើនសមត្ថភាព និងបច្ចេកទេសវាយសីឱ្យកាន់តែពូកែតាមរយៈការប្រកួតប្រជែងជាមួយសមាជិកក្នុងក្រុម។ យើងក៏ចង់បណ្ដុះទម្លាប់នៃការធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីការពារជំងឺផ្សេងៗដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ការចូលរួមលេងជាក្រុមមានគោលដៅរៀនសូត្រពីស្មារតីការងារជាក្រុម និងការយោគយល់គ្នាទៅវិញទៅមកក្នុងពេលប្រកួត។ យើងចង់ស្វែងរកកន្លែងមួយដែលផ្ដល់នូវភាពរីករាយ និងការលើកទឹកចិត្តឱ្យរស់នៅដោយមានថាមពលវិជ្ជមានជានិច្ច។ យើងចង់កសាងវិន័យផ្ទាល់ខ្លួនក្នុងការងើបពីព្រលឹម ដើម្បីទៅហាត់ប្រាណឱ្យបានទៀងទាត់រាល់ចុងសប្តាហ៍។ ការចូលរួមក្រុមវាយសីជួយឱ្យយើងមានឱកាសបានផ្លាស់ប្តូរបទពិសោធន៍ជីវិត និងគំនិតល្អៗជាមួយសមាជិកដទៃទៀត។ ការចូលរួមនេះ ក៏បានបង្កើតនូវបរិយាកាសគ្រួសារទីពីរដែលពោរពេញដោយការរាប់អាន និងការជួយគ្នាទៅវិញទៅមកទាំងលើតារាង ឬក្រៅតារាង។ ការលេងកីឡានេះមានគោលដៅជួយឱ្យសម្រកទម្ងន់ និងរក្សារាងកាយឱ្យមានតុល្យភាព និងសោភ័ណភាពស្អាត។ យើងចង់ប្រើកីឡាវាយសីជាស្ពាន ដើម្បីឈានទៅរកការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ឬព្រឹត្តិការណ៍កីឡាសហគមន៍ផ្សេងៗ។ យើងក៏អាចបង្កើតការចងចាំល្អៗ និងរូបភាពស្អាតៗជាមួយមិត្តភក្តិក្នុងពេលហាត់ប្រាណដើម្បីទុកជាអនុស្សាវរីយ៍។ ការចូលរួមក្រុមវាយសីជួយឱ្យយើងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការតស៊ូជាមួយបញ្ហាប្រឈមក្នុងជីវិត។ ជាចុងក្រោយ គោលបំណងនៃការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍ គឺដើម្បីឈានទៅរកការរស់នៅដោយមានសុភមង្គលតាមរយៈតុល្យភាពរវាងការងារ និងសុខភាព។ ចំពោះការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍ គឺតម្រូវឲ្យមានសម្ភារៈចាំបាច់សម្រាប់លេងវាយសីមួយចំនួន។ តួយ៉ាងដូចជា រ៉ាកែតវាយសី គឺជាសម្ភារៈចាំបាច់បំផុតដែលអ្នកត្រូវជ្រើសរើសឱ្យត្រូវនឹងកម្លាំងដៃរបស់អ្នក។ គ្រាប់សី ដែលមានគុណភាពល្អជួយឱ្យការវាយមានគន្លងច្បាស់លាស់ និងមិនងាយដាច់រោមសីលឿនពេក។ ស្បែកជើងកីឡាវាយសី ត្រូវតែមានបាតស្អិតល្អដើម្បីការពារការរអិលដួល និងការពារកជើង។ សម្លៀកបំពាក់កីឡាដែលខ្យល់អាចចេញចូលបានល្អ ជួយឱ្យអ្នកមានផាសុកភាពទោះបីជាចេញញើសច្រើន។ ស្រោមជើងកីឡាដែលមានកម្រាស់ក្រាស់ល្មមជួយកាត់បន្ថយការកកិត និងការពារកុំឱ្យពងបែកជើងក្នុងពេលរត់។ កាបូបស្ពាយសម្រាប់ដាក់រ៉ាកែត និងសម្ភារៈផ្សេងៗជួយឱ្យអ្នកមានសណ្ដាប់ធ្នាប់ និងងាយស្រួលយួរតាមខ្លួន។ កន្សែងតូចសម្រាប់ជូតញើស គឺជាវត្ថុដែលមិនអាចខ្វះបាន ដើម្បីរក្សាភាពស្ងួតនៅលើមុខ និងដៃក្នុងពេលសម្រាក។ ដបទឹកផ្ទាល់ខ្លួនសម្រាប់បំពេញជាតិទឹកដល់រាងកាយឡើងវិញ បន្ទាប់ពីការបញ្ចេញកម្លាំងខ្លាំងនៅលើតារាង។ ម្សៅហាត់ប្រាណ ឬស្កុតរុំដងរ៉ាកែត ជួយឱ្យការកាន់រ៉ាកែតមានភាពណែនល្អ និងមិនរអិលដោយសារញើសចេញពីដៃ។ ខ្សែរុំការពារក្បាលជង្គង់ ឬកជើងសម្រាប់អ្នកដែលមានបញ្ហាសន្លាក់ ឬចង់ការពារការរបួសជាយថាហេតុ។ អាវយឺតបម្រុងសម្រាប់ផ្លាស់ប្ដូរបន្ទាប់ពីលេងរួច ដើម្បីការពារកុំឱ្យមានក្លិនខ្លួន ឬបង្កជាមេរោគដោយសារញើសជាប់ខ្លួន។ ប្រេងកូឡា ឬស្ព្រាយបាញ់បំបាត់ការឈឺចាប់ សម្រាប់ប្រើប្រាស់ក្នុងករណីមានការគ្រេច ឬតឹងសាច់ដុំ។ នាឡិកាឆ្លាតវៃ សម្រាប់តាមដានចង្វាក់បេះដូង និងចំនួនកាឡូរីដែលបានដុតបំផ្លាញក្នុងពេលលេងវាយសី។ ម្ជុលសម្រាប់កែសម្រួលខ្សែរ៉ាកែតឱ្យមានលំនឹងល្អក្នុងករណីដែលខ្សែមានការរង្គើបន្ទាប់ពីវាយខ្លាំង។ កន្ត្រៃតូចមួយសម្រាប់កាត់ខ្សែរ៉ាកែតដែលដាច់ចេញ ដើម្បីការពារកុំឱ្យដងរ៉ាកែតមានការវៀចដោយសារកម្លាំងទាញមិនស្មើ។ ថង់សម្រាប់ដាក់សម្លៀកបំពាក់ដែលសើមញើស ដើម្បីកុំឱ្យប្រឡាក់ ឬធំក្លិនដល់សម្ភារៈផ្សេងៗក្នុងកាបូប។ វ៉ែនតាការពារ សម្រាប់អ្នកដែលបារម្ភពីការប៉ះទង្គិចសីចំភ្នែកក្នុងពេលប្រកួតខ្លាំង។ អាហារសម្រន់ស្រាលៗដូចជា ចេក ឬគ្រាប់ធញ្ញជាតិ ដើម្បីផ្ដល់ថាមពលភ្លាមៗនៅពេលមានអារម្មណ៍អស់កម្លាំង។ សម្ភារៈសម្អាតស្បែកជើង និងរ៉ាកែត ដើម្បីរក្សាគុណភាពឧបករណ៍ឱ្យប្រើប្រាស់បានយូរអង្វែង។ ការត្រៀមសម្ភារៈគ្រប់គ្រាន់ និងមានគុណភាព នឹងធ្វើឱ្យការលេងវាយសីរបស់អ្នកកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ អ្នកអាចចាប់ផ្ដើមបង្កើតក្រុមតូចមួយជាមួយមិត្តភក្តិដែលធ្វើការរួមគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលក្រៅម៉ោងធ្វើការ។ ការបបួលសមាជិកគ្រួសារទៅលេងវាយសីនៅចុងសប្តាហ៍ គឺជាវិធីដ៏ល្អបំផុតក្នុងការកសាងសុភមង្គលក្នុងផ្ទះ។ អ្នកអាចស្វែងរកក្រុមវាយសីតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក ឬទិកតុក ដែលមានការប្រកាសរើសសមាជិកជារឿយៗ។ ការចូលរួមក្នុងក្លឹបវាយសីដែលមានគ្រូបង្វឹកច្បាស់លាស់ ជួយឱ្យអ្នកទទួលបានបច្ចេកទេសត្រឹមត្រូវតាំងពីដំបូង។ សមាគមកីឡាវាយសីតាមបណ្ដាស្ថាប័នរដ្ឋ ឬឯកជន តែងតែមានការជួបជុំគ្នាលេងនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍។ អ្នកក៏អាចសាកសួរម្ចាស់តារាងវាយសីអំពីក្រុមដែលខ្វះសមាជិក ដើម្បីសុំគេចូលរួមលេងជាមួយជាលក្ខណៈមិត្តភាព។ ការបង្កើតក្រុមវាយសីជាមួយមិត្តភក្តិរួមថ្នាក់កាលពីសម័យរៀនក៏ជួយឱ្យការជួបជុំកាន់តែមានន័យ និងពោរពេញដោយការរំលឹកអនុស្សាវរីយ៍។ ការចូលរួមក្នុងក្រុមដែលមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នានឹងធ្វើឱ្យការលេងមានភាពសប្បាយរីករាយ និងមិនមានសម្ពាធ។ អ្នកក៏អាចប្រើកម្មវិធីទូរស័ព្ទសម្រាប់ស្វែងរកដៃគូកីឡា ដើម្បីរកក្រុមដែលនៅក្បែរទីតាំងរបស់អ្នក។ ការចាប់ផ្ដើមលេងជាគូជាមួយប្ដី ឬប្រពន្ធជួយឱ្យការហាត់ប្រាណកាន់តែមានភាពរ៉ូមែនទិក និងមានកម្លាំងចិត្ត។ ឯក្រុមវាយសីតាមបុរី ឬសហគមន៍រស់នៅ គឺជាកន្លែងដ៏ល្អសម្រាប់ស្គាល់អ្នកជិតខាង និងកសាងសាមគ្គីភាព។ អ្នកអាចស្នើសុំធ្វើជាសមាជិកសង្កេតការណ៍សិន មុននឹងសម្រេចចិត្តចូលរួមជាផ្លូវការជាមួយក្រុមណាមួយ។ ការកំណត់ថ្ងៃ និងវេលាច្បាស់លាស់ជាមួយមិត្តភក្តិនឹងជួយឱ្យក្រុមអាចដំណើរការទៅបានយូរអង្វែង និងទៀងទាត់។ ក្រុមវាយសីដែលមានការកំណត់វិភាគទានតិចតួចសម្រាប់ជួលតារាង និងទិញសី ជួយឱ្យការលេងមាននិរន្តរភាព។ ការចូលរួមលេងជាមួយមនុស្សដែលមានវ័យចំណាស់ជាង ជួយឱ្យយើងទទួលបានបទពិសោធន៍ និងការណែនាំល្អៗ។ អ្នកអាចបង្កើតជាការប្រកួតមិត្តភាពតូចៗរវាងក្រុមមួយទៅក្រុមមួយទៀត ដើម្បីបង្កើនភាពរស់រវើក។ ការមានប្រធានក្រុមដែលចេះរៀបចំ និងបែងចែកវេនលេងឱ្យមានយុត្តិធម៌ គឺជាចំណុចសំខាន់នៃភាពជោគជ័យរបស់ក្រុម។ ក្រុមវាយសីដែលផ្ដោតលើការកម្សាន្ត ជួយឱ្យសមាជិកមិនងាយបោះបង់ការហាត់ប្រាណ។ ការរៀបចំកម្មវិធីញ៉ាំអាហាររួមគ្នាបន្ទាប់ពីលេងរួច ជួយរឹតចំណងមិត្តភាពក្នុងក្រុមឱ្យកាន់តែរឹងមាំខ្លាំងឡើង។ ចូរចងចាំថា ការចាប់ផ្ដើមពីចំណុចតូចជាមួយមនុស្សដែលអ្នកទុកចិត្ត គឺជាគ្រឹះនៃក្រុមវាយសីដ៏រឹងមាំបំផុត។ ក្នុងការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍ តម្រូវឱ្យអ្នកត្រូវត្រៀមខ្លួនឱ្យបានល្អ។ ដោយជំហានដំបូង គឺត្រូវមកដល់តារាងវាយសីឱ្យបានមុនម៉ោងកំណត់ប្រហែល ១៥នាទី ដើម្បីត្រៀមខ្លួន និងរៀបចំសម្ភារៈ។ ការកម្តៅសាច់ដុំ គឺជាសកម្មភាពមិនអាចរំលងបានឡើយ ដើម្បីការពារការរងរបួសសាច់ដុំ និងសន្លាក់។ សមាជិកក្នុងក្រុមត្រូវធ្វើការចាប់ឆ្នោត ឬបែងចែកដៃគូឱ្យបានស្មើភាពគ្នា មុននឹងចាប់ផ្ដើមការប្រកួតដំបូង។ សកម្មភាពនៃការវាយសីដោះដូរគ្នាទៅវិញទៅមក ជួយឱ្យដៃមានភាពស៊ាំ និងភ្នែកស៊ាំនឹងចលនារបស់សី។ ក្នុងពេលប្រកួត សមាជិកម្នាក់ៗត្រូវគោរពច្បាប់នៃការលេង និងការដាក់ពិន្ទុឱ្យបានច្បាស់លាស់ និងមានតម្លាភាព។ ការលើកទឹកចិត្តដៃគូ និងការផ្ដល់សញ្ញាប្រាប់គ្នា គឺជាសកម្មភាពសំខាន់ក្នុងវិញ្ញាសាវាយសីជាគូ។ បន្ទាប់ពីចប់មួយសិត អ្នកលេងត្រូវធ្វើការប្តូរតារាង និងឈប់សម្រាកបន្តិចដើម្បីផឹកទឹក និងយកកម្លាំង។ សកម្មភាពនៃការពិភាក្សាពីបច្ចេកទេសវាយ និងកំហុសឆ្គងក្នុងពេលសម្រាក ជួយឱ្យសមាជិកម្នាក់ៗរីកចម្រើន។ ការផ្លាស់ប្តូរដៃគូលេងជាបន្តបន្ទាប់ ជួយឱ្យសមាជិកគ្រប់រូបមានឱកាសបានស្គាល់ និងលេងជាមួយគ្នាគ្រប់ៗគ្នា។ ការសុំទោសនៅពេលដែលវាយសីប៉ះពាល់ដល់ដៃគូ ឬគូប្រកួត គឺជាសីលធម៌ដ៏ល្អបំផុតនៅលើតារាង។ សកម្មភាពនៃការរើសសីជូនគ្នាទៅវិញទៅមក បង្ហាញពីការគោរព និងការផ្តល់តម្លៃដល់អ្នកដែលលេងជាមួយ។ ការថតរូបភាពជាក្រុម ឬវីដេអូសកម្មភាពលេង ជួយឱ្យក្រុមមានភាពរស់រវើក និងមានឯកសារសម្រាប់ទុកមើល។ បន្ទាប់ពីលេងចប់ម៉ោង សកម្មភាពពន្លាដងខ្លួនជួយឱ្យសាច់ដុំឆាប់ធូរស្រាល និងមិនសូវឈឺចាប់នៅថ្ងៃបន្ទាប់។ ការជួយគ្នារៀបចំប្រមូលសី និងសម្ភារៈដែលនៅសល់ គឺជាសកម្មភាពបង្ហាញពីការទទួលខុសត្រូវរួមគ្នាក្នុងក្រុម។ ការបង់ប្រាក់ថ្លៃតារាង និងសីតាមការកំណត់ ត្រូវធ្វើឡើងដោយភាពស្មោះត្រង់ និងមិនមានការបង្ខំ។ សមាជិកម្នាក់ៗអាចផ្ដល់មតិយោបល់ ដើម្បីកែលម្អការជួបជុំឱ្យកាន់តែប្រសើរឡើងតាមរយៈក្រុមឆាត។ សកម្មភាពនៃការទៅញ៉ាំអាហារពេលព្រឹក ឬកាហ្វេរួមគ្នា គឺជាចំណុចផ្ដើមនៃការពិភាក្សាពីបញ្ហាផ្សេងៗក្រៅពីកីឡា។ ការតាមដានសុខភាព និងការវិវត្តនៃសមត្ថភាពលេងរបស់ខ្លួនឯងជារៀងរាល់សប្តាហ៍ ជួយឱ្យមានភាពរីករាយ។ របៀបនៃការចូលរួមដែលប្រកបដោយមេត្រីភាព នឹងធ្វើឱ្យអ្នកក្លាយជាសមាជិកដែលគ្រប់គ្នាស្រឡាញ់ និងចូលចិត្ត។ ការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍មានសារៈសំខាន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់បំផុត គឺការជួយឱ្យប្រព័ន្ធរបត់ឈាមរត់ដើរបានល្អ ដែលនាំឱ្យរាងកាយមានភាពស្រស់ថ្លា និងមានកម្លាំង។ កីឡាវាយសីជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើស និងជួយឱ្យសាច់ដុំមានភាពតឹងណែន និងរឹងមាំជាងមុន។ ឯអត្ថប្រយោជន៍ផ្លូវចិត្ត គឺការកាត់បន្ថយអាការៈស្រ្តេស និងជំងឺបាក់ទឹកចិត្តតាមរយៈការបញ្ចេញអ័រម៉ូនល្អៗ។ ការលេងវាយសីជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងការសម្រេចចិត្តបានរហ័សក្នុងស្ថានភាពតានតឹង។ រីឯសារៈសំខាន់ផ្នែកសង្គម គឺការជួយឱ្យអ្នកមានមិត្តភក្តិច្រើន និងបាត់បង់អារម្មណ៍ឯកោក្នុងពេលសម្រាកពីការងារ។ វាជួយពង្រឹងឆ្អឹង និងសន្លាក់ឱ្យមានភាពរឹងមាំ ដែលជួយការពារការចុះខ្សោយនៃឆ្អឹងនៅពេលដែលវ័យកាន់តែច្រើន។ អត្ថប្រយោជន៍នៃការចូលរួមក្រុមនេះ គឺការទទួលបាននូវពត៌មាន និងចំណេះដឹងថ្មីៗពីមនុស្សជុំវិញខ្លួន។ ការលេងកីឡាជាក្រុមជួយឱ្យយើងចេះអត់ធ្មត់ និងចេះគ្រប់គ្រងអារម្មណ៍ខឹងសម្បារនៅពេលដែលលេងចាញ់។ វាជួយឱ្យការសម្រាកនៅពេលយប់មានភាពងាយស្រួល និងជួយឱ្យគេងលក់បានស្កប់ស្កល់ជាងមុន។ ចំណែកឯសារៈសំខាន់សម្រាប់ការងារ គឺការបង្កើនថាមពល និងភាពច្នៃប្រឌិតសម្រាប់ការចាប់ផ្ដើមសប្តាហ៍ថ្មី។ អត្ថប្រយោជន៍នៃកីឡានេះ គឺវាស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ តាំងពីក្មេងរហូតដល់មនុស្សចាស់។ វាជួយឱ្យយើងមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងនៅពេលដែលរូបរាង និងសុខភាពមានភាពប្រសើរឡើង។ ការលេងវាយសីជួយឱ្យភ្នែកមានភាពរហ័សរហួន និងជួយការពារបញ្ហាភ្នែកមួយចំនួនតាមរយៈការសម្លឹងមើលសី។ វាជួយឱ្យយើងរៀនពីការចេះចែករំលែក និងការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួមនៃក្រុម។ ឯសារៈសំខាន់ផ្នែកសេដ្ឋកិច្ច គឺការកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ តាមរយៈការថែទាំសុខភាពដោយកីឡា។ វាផ្ដល់នូវឱកាសក្នុងការកសាងបណ្ដាញអាជីវកម្ម ឬការស្វែងរកដៃគូសហការតាមរយៈការរាប់អានគ្នា។ ចំពោះអត្ថប្រយោជន៍នៃវិន័យកីឡា គឺវាជួយឱ្យយើងមានរបៀបរស់នៅស្អាតបាត និងមានសណ្ដាប់ធ្នាប់ជាងមុន។ វាជួយឱ្យយើងយល់ពីតម្លៃនៃពេលវេលា និងការប្រើប្រាស់ជីវិតឱ្យមានតុល្យភាពរវាងការងារ និងការកម្សាន្ត។ ការលេងវាយសីជួយឱ្យយើងមានចិត្តទូលាយ និងចេះផ្ដល់នូវការអភ័យទោសចំពោះកំហុសអចេតនារបស់អ្នកដទៃ។ ជាចុងក្រោយ អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុត គឺការទទួលបាននូវ សុខភាពល្អ និងមិត្តភាពយូរអង្វែង។ សរុបសេចក្ដីមក ការចូលរួមក្រុមវាយសីនៅចុងសប្តាហ៍ គឺជាជម្រើសដ៏វិសេសវិសាលសម្រាប់អ្នកដែលចង់ថែទាំសុខភាព និងកសាងទំនាក់ទំនងសង្គមឱ្យកាន់តែប្រសើរឡើង។ យើងត្រូវត្រៀមសម្ភារៈឱ្យបានគ្រប់គ្រាន់ ជ្រើសរើសក្រុមដែលស័ក្តិសម និងអនុវត្តសកម្មភាពលេងប្រកបដោយសីលធម៌ និងបច្ចេកទេស។ ការធ្វើបែបនេះ មិនត្រឹមតែជួយឱ្យរាងកាយយើងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពរីករាយ និងមិត្តភាពដ៏កក់ក្ដៅទៀតផង។ កីឡាវាយសី គឺជាស្ពានចម្លងយើងចេញពីភាពហត់នឿយនៃការងារ មកកាន់ពិភពមួយដែលពោរពេញដោយថាមពលវិជ្ជមាន និងសុខុមាលភាពជានិរន្តរ៍។